ដំបូលប្រក់ស្លឹកត្នោត គឺជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្មប្រពៃណីខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ ការប្រើប្រាស់ស្លឹកត្នោតសម្រាប់ប្រក់ដំបូលផ្ទះមិនត្រឹមតែជាវិធីសាស្ត្រសាមញ្ញមួយដើម្បីសាងសង់ជម្រកប៉ុណ្ណោះទេ។ តែវាជាការបង្ហាញពីប្រាជ្ញាញាណរបស់ដូនតាខ្មែរក្នុងការប្រើប្រាស់ធនធានធម្មជាតិជុំវិញខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ផ្ទះប្រក់ស្លឹកត្នោតបានក្លាយជានិមិត្តរូបនៃជីវភាពសាមញ្ញតែមានផាសុកភាព នៅតាមជនបទប្រទេសកម្ពុជា។ វាបានបន្សល់ទុកនូវរឿងរ៉ាវជាច្រើនអំពីរបៀបរស់នៅរបស់ប្រជាជនខ្មែរពីជំនាន់មួយទៅជំនាន់មួយ។ ដើមត្នោតត្រូវបានគេចាត់ទុកថាជារុក្ខជាតិដ៏សំខាន់មួយសម្រាប់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់របស់ដើមត្នោតសុទ្ធតែមានប្រយោជន៍ ហើយនេះហើយជាមូលហេតុដែលដើមត្នោតត្រូវបានគេចាត់ទុកជា រុក្ខជាតិមាតា ឬដើមឈើជីវិត សម្រាប់ប្រជាជនខ្មែរជាយូរលង់ណាស់មកហើយ។ ស្លឹកត្នោតត្រូវបានគេប្រមូលមកហាលថ្ងៃឱ្យស្ងួតល្អ ប៉ុន្តែវាជាជំហានដ៏សំខាន់ដែលជះឥទ្ធិពលដល់គុណភាព និងភាពធន់របស់ស្លឹកត្នោតនៅពេលដែលយកទៅកែច្នៃ។ បន្ទាប់មក គេយកស្លឹកទាំងនោះមកដេរភ្ជាប់គ្នាជាផ្ទាំងៗដោយប្រើខ្សែឫស្សី ឬខ្សែផ្សេងៗទៀត។ ផ្ទាំងស្លឹកត្នោតទាំងនេះមានភាពធន់ និងអាចការពារកម្ដៅថ្ងៃ និងទឹកភ្លៀងបានយ៉ាងល្អ។ វត្ថុធាតុដើមទាំងនេះមានតម្លៃថោក និងងាយស្រួលរកបាននៅតាមមូលដ្ឋាន។ ដំបូលប្រក់ស្លឹកត្នោតមានលក្ខណៈពិសេស និងអត្ថប្រយោជន៍ជាច្រើន។ ទីមួយ វា ជួយរក្សាភាពត្រជាក់ ដល់ផ្ទះនៅក្នុងរដូវក្ដៅ ហើយវាលក្ខណៈសម្បត្តិដ៏អស្ចារ្យមួយរបស់ស្លឹកត្នោតដែលធ្វើឲ្យវាពេញនិយមក្នុងការប្រក់ដំបូលផ្ទះនៅតំបន់ត្រូពិចក្តៅដូចកម្ពុជា។ ស្លឹកត្នោតមានលក្ខណៈស្រាល និងអាចឱ្យខ្យល់ចេញចូលបានល្អ ដែលធ្វើឱ្យផ្ទះមានសីតុណ្ហភាពទាបជាងដំបូលស័ង្កសី ឬក្បឿង។ ភាពត្រជាក់ដែលដំបូលប្រក់ដោយស្លឹកត្នោតផ្ដល់ឲ្យនោះ បានផ្ដល់ផាសុកភាពយ៉ាងសំខាន់ដល់អ្នករស់នៅ ជាពិសេសក្នុងអាកាសធាតុក្តៅហួតហែង។ ទីពីរ វាជា សម្ភារៈដែលងាយស្រួលរក និងមានតម្លៃថោក ដែលជាកត្តាសំខាន់មួយទៀតដែលធ្វើឲ្យស្លឹកត្នោតក្លាយជាជម្រើសដ៏ពេញនិយម។ ដើមត្នោតមានដុះច្រើននៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ។ ការប្រក់ដំបូលដោយស្លឹកត្នោតអាចកាត់បន្ថយការចំណាយក្នុងការសាងសង់បានយ៉ាងច្រើន។ នេះបានធ្វើឱ្យវាជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារដែលមានជីវភាពមធ្យម។ ដោយសារតែ ស្លឹកត្នោតជាសម្ភារៈដែលងាយស្រួលរក និងមានតម្លៃថោក នោះហើយទើបប្រជាពលរដ្ឋអាច សង់ផ្ទះបានដោយចំណាយតិច។ ទីបី ដំបូលប្រក់ស្លឹកត្នោតមានលក្ខណៈ ជាមិត្តនឹងបរិស្ថានដែលជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី។ វាជាសម្ភារៈធម្មជាតិដែលងាយរលាយ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថានដូចសម្ភារៈសំណង់ទំនើបៗមួយចំនួនឡើយ។ ការប្រើប្រាស់ធនធានធម្មជាតិនេះបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទោះជាយ៉ាងណា ដំបូលស្លឹកត្នោតក៏មានចំណុចខ្សោយមួយចំនួនផងដែរ។ វាមាន អាយុកាលប្រើប្រាស់មិនសូវបានយូរ ប្រហែលពី ៣ ទៅ ៥ ឆ្នាំប៉ុណ្ណោះ អាស្រ័យលើគុណភាពនៃការប្រក់ និងអាកាសធាតុ។ វាក៏មានហានិភ័យខ្ពស់ចំពោះ ការឆេះដោយសារភ្លើងផងដែរ។ ដូច្នេះ ម្ចាស់ផ្ទះត្រូវតែប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំជាប្រចាំគឺចាំបាច់ដើម្បីរក្សាគុណភាព។ បច្ចុប្បន្ន ដំបូលប្រក់ស្លឹកត្នោតនៅតែត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅតាមជនបទ។ ប៉ុន្តែនៅតាមទីប្រជុំជន និងទីក្រុង គេនិយមប្រើប្រាស់សម្ភារៈសំណង់ទំនើបៗដូចជា ក្បឿង ឬស័ង្កសីវិញ។ ទោះជាយ៉ាងណាក៏ដោយ ក៏មាននិន្នាការមួយចំនួនបានបង្ហាញពីការចាប់អារម្មណ៍ឡើងវិញចំពោះដំបូលស្លឹកត្នោតសម្រាប់គោលបំណងតុបតែងលម្អ។ ភោជនីយដ្ឋាន រីសត ឬផ្ទះលំហែកាយជាច្រើនបានប្រើប្រាស់ដំបូលស្លឹកត្នោត។ ពួកគេចង់បានរូបរាងបែបធម្មជាតិ និងជាខ្មែរ ជាពិសេសក្នុងខ្សែភាគយន្តបុរាណ។ ការរក្សានូវការប្រើប្រាស់ដំបូលប្រក់ស្លឹកត្នោត គឺជាការរក្សានូវអត្តសញ្ញាណវប្បធម៌របស់ខ្មែរ។ វាជាការរំលឹកថាភាពស្រស់ស្អាតពិតប្រាកដ ជួនកាលស្ថិតនៅក្នុងភាពសាមញ្ញ និងភាពស្មោះត្រង់នៃជីវិតប្រចាំថ្ងៃ។ ការបន្តដាំដើមត្នោត និងការបណ្ដុះបណ្ដាលជំនាញប្រក់ដំបូលស្លឹកត្នោត គឺជាការធានានូវភាពគង់វង្សនៃកេរដំណែលនេះ។ វាជាការបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។ សរុបមក ដំបូលប្រក់ស្លឹកត្នោតមិនត្រឹមតែជាសម្ភារៈសំណង់ធម្មតានោះទេ តែវាជានិមិត្តរូបនៃប្រាជ្ញាដូនតា ភាពចុះសម្រុងជាមួយធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ខ្មែរ។ ថ្វីត្បិតតែមានសម្ភារៈទំនើបៗលេចឡើង ក៏តម្លៃនៃដំបូលស្លឹកត្នោតនៅតែបន្តមានសារៈសំខាន់។